ការចិញ្ចឹមត្រី គឺជាមុខរបរដ៏សំខាន់មួយសម្រាប់ប្រជាជនកម្ពុជា ជាពិសេសនៅតាមបណ្តាខេត្តដែលនៅជាប់ដងទន្លេ និងបឹង។ អាជីវកម្មនេះមិនត្រឹមតែផ្តល់ប្រាក់ចំណូលខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយផ្គត់ផ្គង់តម្រូវការត្រីក្នុងស្រុក និងការនាំចេញផងដែរ។ ការចិញ្ចឹមត្រីទាមទារនូវការយល់ដឹងពីបច្ចេកទេស និងការថែទាំត្រឹមត្រូវ។ ហើយការចិញ្ចឹមត្រី ក៏ជាកិច្ចការមួយដែលទាមទារការយកចិត្តទុកដាក់ និងចំណេះដឹងត្រឹមត្រូវផងដែរ។ ដំណើរការទាំងមូលអាចបែងចែកជាដំណាក់កាលសំខាន់ៗ ដើម្បីធានាថាត្រីលូតលាស់បានល្អ និងទទួលបានទិន្នផលខ្ពស់។ ដំណាក់កាលដំបូងបំផុតគឺត្រូវរៀបចំទីតាំងសម្រាប់ចិញ្ចឹមត្រី។ ការរៀបចំស្រះ ឬអាងចិញ្ចឹមត្រី គឺត្រូវជីកស្រះ ឬអាងដែលមានទំហំសមស្របទៅតាមបរិមាណត្រីដែលចង់ចិញ្ចឹម។ ហើយជម្រៅទឹកនៅក្នុងស្រះ ឬអាងចិញ្ចឹមត្រីគួរតែមានចន្លោះពី ១.៥ ទៅ ២ ម៉ែត្រ ដើម្បីឲ្យត្រីមានកន្លែងរស់នៅគ្រប់គ្រាន់។ បន្ទាប់ពីជីករួច ត្រូវបូមទឹកចេញ ហើយសម្អាតស្រះឲ្យបានស្អាត បន្ទាប់មកត្រូវលាងជម្រះបាតស្រះឲ្យអស់ដីភក់ ហើយទុកឲ្យវាស្ងួតល្អ។ បន្ទាប់មកទៀតត្រូវដាក់កំបោរនៅបាតស្រះក្នុងបរិមាណសមរម្យ។ កំបោរជួយសម្លាប់មេរោគ និងកម្ចាត់ជំងឺផ្សេងៗដែលនៅក្នុងដី។ បន្ទាប់ពីដាក់កំបោរហើយ ត្រូវទុកចោលប្រហែលមួយសប្តាហ៍។ បន្ទាប់មកទៀតត្រូវបូមទឹកចូលក្នុងស្រះ ឬអាងឲ្យបានពេញល្អ ហើយទឹកដែលល្អគួរតែជាទឹកដែលគ្មានក្លិនស្អុយ និងគ្មានសារធាតុគីមី។ ត្រូវទុកទឹកក្នុងស្រះ ឬអាងចោលប្រហែលមួយសប្តាហ៍ មុននឹងចាប់ផ្តើមដាក់កូនត្រី។ នេះជួយឲ្យទឹកមានសភាពល្អសម្រាប់ការរស់នៅរបស់ត្រី។ ការចិញ្ចឹមត្រីក៏ត្រូវមានឧបករណ៍វាស់ស្ទង់ pH និងអុកស៊ីសែនក្នុងទឹក ដើម្បីតាមដានគុណភាពទឹកជាប្រចាំផងដែរ។ បន្ថែមពីនេះអ្នកចិញ្ចឹមត្រីត្រូវមាន ម៉ាស៊ីនបូមទឹក ដើម្បីផ្លាស់ប្ដូរទឹកក្នុងស្រះនៅពេលដែលទឹកមានសភាពកខ្វក់។ រីឯការជ្រើសរើស ពូជត្រី ដែលមានគុណភាពល្អ និងអាចលូតលាស់បានលឿន គឺជារឿងសំខាន់បំផុតក្នុងការចិញ្ចឹមត្រី។ ចំណែកឯការដាក់កូនត្រីចូលក្នុងស្រះ ឬអាងចិញ្ចឹមត្រីក៏មានសារៈសំខាន់ផងដែរ ដើម្បីធានាថាត្រីអាចលូតលាស់បានល្អ និងរស់រានមានជីវិត។ ហើយការដាក់កូនត្រីមិនត្រឹមត្រូវអាចបណ្តាលឱ្យត្រីងាប់បាន។ ចំពោះរបៀបដាក់កូនត្រីចូលក្នុងស្រះ ឬអាងត្រូវជ្រើសរើស ពូជត្រី ដែលមានគុណភាពល្អ និងមានសុខភាពល្អ។ ពូជត្រីដែលពេញនិយមចិញ្ចឹមនៅកម្ពុជាមាន ត្រីឆ្តោរ ត្រីអណ្តើក ត្រីប្រា និង ត្រីទីឡាព្យ៉ា។ ត្រូវដាក់កូនត្រីចូលក្នុងស្រះ ឬអាងនៅពេលល្ងាច ឬពេលព្រឹកព្រលឹម ដើម្បីឲ្យកូនត្រីអាចសម្របខ្លួនជាមួយទឹកបានល្អ។ មុននឹងដាក់កូនត្រីចូលក្នុងស្រះ ត្រូវយកថង់ដែលដាក់កូនត្រីទៅដាក់ក្នុងទឹកស្រះប្រហែល ១៥ នាទីជាមុនសិន។ ការធ្វើបែបនេះជួយឲ្យសីតុណ្ហភាពទឹកក្នុងថង់ និងសីតុណ្ហភាពទឹកស្រះមានលំនឹងគ្នា។ បន្ទាប់ពីកូនត្រីសម្របខ្លួនរួច ត្រូវចាក់កូនត្រីចូលទៅក្នុងស្រះដោយថ្នមៗ ដើម្បីកុំឲ្យវាស្លាប់ដោយសារការប៉ះទង្គិច។ ចំពោះកូនត្រីដែលដាក់ចូលទៅក្នុងស្រះគួរតែមានទំហំសមល្មម។ បន្ទាប់ពីដាក់កូនត្រីចូលក្នុងស្រះ ឬអាងហើយ ដំណាក់កាលបន្តគឺការថែទាំ។ ដំណាក់កាលនេះមានសារៈសំខាន់ណាស់ក្នុងការធានាថាត្រីរបស់អ្នកលូតលាស់បានល្អ និងមានសុខភាពល្អ។ ការដាក់ចំណីត្រូវជ្រើសរើសចំណីត្រីដែលមានគុណភាពល្អ និងមានប្រូតេអ៊ីនខ្ពស់។ ចំណីត្រីដែលល្អអាចជួយឲ្យត្រីលូតលាស់បានលឿន និងមានសាច់ច្រើន។ ត្រូវផ្តល់ចំណីឲ្យបានទៀងទាត់ និងគ្រប់គ្រាន់ដល់កូនត្រី ហើយចំណីរបស់កូនត្រីអាចជា ចំណីកែច្នៃ ឬ ចំណីធម្មជាតិ។ ជាធម្មតា គេដាក់ចំណីត្រី ២ ដងក្នុងមួយថ្ងៃ គឺនៅពេលព្រឹក និងពេលល្ងាច។ បរិមាណចំណីដែលត្រូវដាក់គឺអាស្រ័យលើបរិមាណត្រីដែលអ្នកបានចិញ្ចឹម។ មិនគួរដាក់ចំណីច្រើនពេកទេ ព្រោះអាចធ្វើឲ្យទឹកកខ្វក់ ហើយប៉ះពាល់ដល់គុណភាពទឹក។ ចំពោះការគ្រប់គ្រងគុណភាពទឹក គឺត្រូវផ្លាស់ប្ដូរទឹកក្នុងស្រះ ឬអាងជាប្រចាំ ដើម្បីរក្សាអនាម័យ។ ទឹកដែលកខ្វក់អាចបណ្តាលឲ្យត្រីមានជំងឺ ឬងាប់បាន។ ត្រូវដាក់ឱសថសម្លាប់មេរោគម្តងម្កាលដើម្បីការពារជំងឺដល់ត្រី។ ក្នុងការចិញ្ចឹមត្រីត្រូវវាស់កម្រិត pH របស់ទឹកជាប្រចាំដើម្បីធានាថាវាស្ថិតក្នុងកម្រិតសមស្រប។ បន្ថែមពីនេះត្រូវតាមដានសុខភាពត្រីជានិច្ច ហើយបើឃើញត្រីមានសភាពមិនប្រក្រតី ដូចជាអណ្ដែតលើទឹក ហែលយឺតៗ ឬមានដំបៅ គួរតែដកវាចេញពីស្រះ ឬអាងភ្លាមៗ ដើម្បីកុំឲ្យឆ្លងទៅត្រីផ្សេងទៀត។ ហើយត្រូវរៀបចំសំណាញ់ពីលើស្រះ ឬអាងដើម្បីការពារកុំឲ្យសត្វចង្រៃផ្សេងៗ ដូចជាសត្វស្លាប ឬពស់ ចូលមកស៊ីត្រី។ ហើយត្រូវតាមដានការលូតលាស់របស់ត្រីជាប្រចាំដើម្បីធានាថាត្រីលូតលាស់បានល្អ និងមានសុខភាពល្អ។ ចំពោះដំណាក់កាលប្រមូលផល គឺនៅពេលដែលត្រីមានទំហំល្មម ហើយអាចធ្វើការចាប់ដើម្បីលក់ចេញ។ ចំពោះការលក់គឺត្រូវរក្សាទុកត្រីដែលបានចាប់ហើយឲ្យបានត្រឹមត្រូវដើម្បីរក្សាទុកគុណភាពរបស់វា។ តាមទិន្នន័យពីរបាយការណ៍កសិកម្មនានា និងបទសម្ភាសន៍ជាមួយប្រជាកសិករ អ្នកជំនាញបានបង្ហាញថា ខេត្តដែលមានប្រជាជនចិញ្ចឹមត្រីច្រើនជាងគេនៅកម្ពុជាគឺ ខេត្តពោធិ៍សាត់ និង ខេត្តបាត់ដំបង។ ខេត្តទាំងពីរនេះមានប្រព័ន្ធធារាសាស្ត្រ និងធនធានទឹកធម្មជាតិល្អប្រសើរ ដែលជាលក្ខខណ្ឌអំណោយផលដល់ការចិញ្ចឹមត្រី។ ក្រៅពីខេត្តទាំងនេះ ខេត្តដែលចិញ្ចឹមត្រីច្រើនដែរនោះរួមមាន ខេត្តកំពង់ធំ និងខេត្តកណ្ដាល ដែលមានតំបន់ទំនាប និងបឹងធម្មជាតិជាច្រើន។ ការចិញ្ចឹមត្រីមិនត្រឹមតែជួយផ្គត់ផ្គង់តម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពចំណូលដ៏សំខាន់សម្រាប់អ្នករស់នៅតាមបណ្ដោយដងទន្លេ និងបឹងផងដែរ។ ការនាំចេញ និងការលក់ដូរនៅតាមផ្សារក្នុងស្រុក គឺជាកត្តាដ៏សំខាន់ដែលជំរុញសេដ្ឋកិច្ចកម្ពុជា។ មុខរបរនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចែកចាយផលិតផល និងបង្កើតប្រាក់ចំណូលសម្រាប់ប្រជាជន។ ការលក់ដូរត្រីអាចធ្វើឡើងនៅតាម ផ្សារ តូបលក់ដូរ និង តាមផ្ទះ។ ការលក់ដូរនៅតាមផ្សារក្នុងស្រុកជួយផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃរបស់ប្រជាជន បង្កើតប្រាក់ចំណូលសម្រាប់គ្រួសារ និង លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។ ត្រីដែលចិញ្ចឹមនៅកម្ពុជាត្រូវបាននាំចេញទៅលក់នៅបណ្តាប្រទេសជិតខាងដូចជា ថៃ និងវៀតណាម។ ការនាំចេញត្រីទៅបណ្ដាលប្រទេសជិតខាងជួយបង្កើនប្រាក់ចំណូលជាតិ បង្កើតការងារ និង ពង្រីកសេដ្ឋកិច្ច។ ហើយទាំងការលក់ដូរនៅក្នុងស្រុក និងការនាំចេញទៅប្រទេសជិតខាង គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់អ្នកចិញ្ចឹមត្រី។ ការចិញ្ចឹមត្រីអាចធ្វើឡើងបានគ្រប់រដូវកាល ប៉ុន្តែជាទូទៅ ប្រជាជនខ្មែរចាប់ផ្ដើមចិញ្ចឹមត្រីនៅ ដើមរដូវវស្សា។ រដូវនេះមានទឹកគ្រប់គ្រាន់ និងមានសីតុណ្ហភាពសមស្របសម្រាប់ការលូតលាស់របស់កូនត្រី។ ហេតុផលដែលកសិករជ្រើសរើសចិញ្ចឹមត្រីនៅដើមរដូវវស្សាគឺដោយសារ រដូវវស្សាមានទឹកភ្លៀងច្រើនដែលជួយបំពេញស្រះ ឬអាងចិញ្ចឹមត្រី។ ឯសីតុណ្ហភាពនៅរដូវនេះក៏មានភាពត្រជាក់ល្មម ដែលជាលក្ខខណ្ឌល្អបំផុតសម្រាប់កូនត្រីក្នុងការលូតលាស់ផងដែរ។